ការបង្កើកម្មវិធីកីឡាសម្រាប់យុវជនដែលដឹកនាំដោយប៉ូលិស ដោយរួមមានកីឡាបាល់ទាត់ បាល់បោះ និងកីឡាប្រភេទផ្សេងៗទៀត គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពមួយក្នុងការកសាងទំនាក់ទំនងល្អជាមួយយុវជនក្នុងសហគមន៍ ដោយផ្តល់ឱកាសឲ្យក្មេងៗចូលរួមសកម្មភាពវិជ្ជមាន និងបណ្តុះបណ្តាលអត្តចរិតល្អដល់ពួកគេតាមរយៈកីឡា។ ជាមួយនឹងការចូលរួមនេះអាចមានការរួមពីសំណាក់ មាតាបិតា សាលារៀន និងសហគមន៍ទាំងមូល ដែលសកម្មភាពទាក់ទងនឹងកីឡានេះបានក្លាយជាវិធីសាស្ត្រដ៏សំខាន់មួយសម្រាប់ការទប់ស្កាត់អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងបណ្តុះភាពជាអ្នកដឹកនាំសង្គមរបស់យុវជនជំនាន់ក្រោយ។ ការរៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមយុវជននានា គឺជាការរួមចំណែកមួយនៃការបង្កើតភាពសហការគ្នា និងស្និទ្ធស្នាលក្នុងសហគមន៍។ ការប្រគួតកីឡា ក៏ជាការហាត់ប្រាណមួយផងដែរ ព្រមទាំងធ្វើឲ្យយុវជនមានជំនឿទុកចិត្តលើខ្លួនឯងទៀត។ ហើយការប្រកួតកីឡានេះត្រូវបានរៀបចំនៅលើទីលាន ដែលមានការចូលរួមដោយអ្នកមើលជាច្រើន និងបង្កើនទំនាក់ទំនងរវាងអ្នកនៅក្នុងហគមន៍ទៀតផង។ កីឡាជួយបំបាត់ការរើសអើងរវាងជាតិសាសន៍ ភេទ វ័យ ឬមជ្ឈដ្ឋានសង្គមផ្សេងៗ។ ការប្រកួតតែងតែនាំមកនូវផលវិជ្ជមានច្រើន ដោយសារមានការបង្ហាញពីកម្លាំងសាមគ្គីភាពរបស់យុវជនក្នុងសហគមន៍។ ម្យ៉ាងទៀត ទំនាក់ទំនងរវាងយុវជននិងប៉ូលិសក៏កាន់តែជិតស្និទ្ធជាងមុន តាមរយៈការលេងកីឡា។ ប៉ូលិសបានយកការប្រគួតកីឡា ក្នុងការអនុវត្តយុទ្ធសាស្ត្រ ជាជាងការប្រើកម្លាំងបានដែលនាំអោយខាតថវិកា និងពេលវេលា។ កីឡាជួយឲ្យយុវជនមានសុខភាពរាង្គកាយល្អ មានកម្លាំង មានភាពរហ័សរហួន និងមានការគ្រប់គ្រងស្មារតីខ្ពស់។ ការជម្រុញផ្នែកស្មារតីកីឡា បាននាំឲ្យយុវជនដើរចេញពីអំពើអបាយមុខផ្សេងៗ ហើយនាំអោយពួកគេចេះចូលរួមក្នុងសកម្មភាពសង្គម។ មួយវិញទៀត កីឡាគឺជាវិធីដ៏មានប្រសិទ្ធិភាពមួយក្នុងការបណ្តុះបណ្តាលអត្តចរិត និងចិត្តគំនិតអោយល្អ។ បន្ថែមពីនេះ ការផ្តល់ជាពានរង្វាន់គឺ ដើម្បីជួយជម្រុញឲ្យយុវជនមានកម្លាំងចិត្ត និងខិតខំប្រឹងប្រែងបន្ថែម។ ជាពិសេសការចូលរួមក្នុងសកម្មភាពកីឡានាំអោយមានភាពវិជ្ជមានច្រើន និងឲ្យពួកគេជៀសវាងឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។ ម្យ៉ាងវិញទៀត កីឡាជួយឲ្យយុវជនជៀសឆ្ងាយពីការប្រព្រឹត្តអំពើហិង្សាផងដែរ។ ការមិនមានការងារធ្វើ ឬការទំនេរនាំឲ្យយុវជនដើរតាមគ្នា និងសេពគ្រឿងញៀន ប៉ុន្តែកីឡាធ្វើឲ្យពួកគេមានអនាគត ហើយអាចឈានដល់ការល្បីឈ្មោះទៀតផង។ បន្ថែមពីការអប់រំ កីឡាក៏បានធ្វើឲ្យយុវជនជៀសផុតពីការបង្កអំពើខុសច្បាប់ផងដែរ។ ដោយកម្មវិធីកីឡាជួយកាត់បន្ថយអំពើខុសច្បាប់ផ្សេងៗនៅក្នុងសង្គម ដូចជាការលួច ការលេងល្បែងស៊ីសង និងអំពើផ្សេងៗផងដែរ។ ចំពោះប៉ូលីសម្នាក់ៗត្រូវបានបណ្តុះបណ្តាលផ្នែកជំនាញកីឡា ដើម្បីអាចធ្វើជាមេបង្វឹកឬប្រធានក្រុមបានយ៉ាងមានប្រសិទ្ធិភាព។ ការដឹកនាំដោយប៉ូលីសធ្វើឲ្យយុវជនមានចំណាប់អារម្មណ៍ ហើយចាប់ផ្តើមស្វែងយល់ពីតួនាទីនិងវិជ្ជាជីវៈរបស់ប៉ូលីស។ ប៉ូលីសមិនត្រឹមតែបង្ក្រាបឧក្រិដ្ឋកម្មប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកណែនាំមនុស្សក្នុងសង្គម និងធ្វើអោយមានភាពសុខសន្តិភាព។ ការមានប៉ូលីសក្នុងក្រុមកីឡា ជួយបង្កើនទំនុកចិត្តរបស់យុវជនលើអាជ្ញាធរផងដែរ។ ក្នុងការបង្វឹក អ្នកទាំងនោះបានបង្ហាញអំពីអត្តចរិតល្អ ដូចជា ការគោរពច្បាប់ ការស្មោះត្រង់ និងភាពអត់ធ្មត់។ មេបង្វឹកដែលជាប៉ូលីសមានសមត្ថភាពនិងអាចផ្ដល់យោបល់ដល់យុវជន និងជួយដោះស្រាយបញ្ហាជីវិតនានាផងដែរ។ ចំពោះ ការចុះឈ្មោះចូលរួមក្នុងកម្មវិធីកីឡាត្រូវធ្វើឡើងដោយឥតគិតថ្លៃសម្រាប់កុមារនិងយុវជន។ ហើយការគាំទ្រពីមាតាបិតាបានធ្វើឲ្យកម្មវិធីកាន់តែមានភាពទូលំទូលាយ និងមានភាពស្និទស្នាល។ ហើយកុមារ ឬយុវជនដែលមកពីគ្រួសារក្រីក្រ មានឱកាសស្មើរជាមួយអ្នកដទៃទៀតក្នុងការចូលរួមបង្ហាញទេពកោសល្យក្នុងការលេងកីឡារបស់ពួកគេ។ គ្រឿងសម្ភារៈកីឡាដូចជាបាល់ អាវកីឡា និងស្បែកជើង ត្រូវបានចែកជូនដោយឥតគិតថ្លៃ។ កម្មវិធីនេះបានលើកកម្ពស់គុណភាពដល់យុវជននៅតាមតំបន់ជនបទនិងទីក្រុងឲ្យមានស្មើដូចគ្នា។ ព្រឹត្តិការណ៍កីឡាត្រូវបានរៀបចំជាទៀងទាត់ប្រចាំសប្ដាហ៍ ឬប្រចាំខែនៅក្នុងសហគមន៍។ សម្រាប់ទីលានកីឡាត្រូវកែច្នៃឲ្យមានសុវត្ថិភាពសម្រាប់កុមារ យុវជន និងអ្នកមើល។ ព្រឹត្តិការណ៍ត្រូវបើកជាសាធារណៈ ដើម្បីអញ្ជើញមនុស្សគ្រប់វ័យចូលរួមនិងគាំទ្រ។ កន្លែងប្រកួតត្រូវបានរៀបចំឲ្យមានបរិស្ថានល្អ និងមានវេជ្ជបណ្ឌិតចាំត្រួតពិនិត្យផងដែរ។ ការអភិវឌ្ឍជាសហគមន៍តាមរយៈកីឡាបានធ្វើឲ្យមានកម្លាំងសាមគ្គីនិងការចេះជួយគ្នាទៅវិញទៅមក។ ហើយត្រូវមានការចូលរួមរបស់សាលារៀននានា ដើម្បីបង្កើនសកម្មភាពនៃសហគមន៍ទាំងមូល។ ក្រុមសិស្សានុសិស្សត្រូវបានអញ្ជើញជាពិសេស ដើម្បីអោយពួកគេទទួលបានបទពិសោធន៍ថ្មីៗ។ ការអញ្ជើញអ្នកល្បីឬកីឡាករជម្រើសជាតិសម្រាប់ជាចែករំលែកបទពិសោធន៍ ដើម្បីជម្រុញអោយមានការចូលរួម។ សកម្មភាពផ្សព្វផ្សាយតាមបណ្ដាញសង្គម ឬវិទ្យុទូរទស្សន៍ធ្វើឲ្យកម្មវិធីទទួលបានការទុកចិត្តកាន់តែច្រើន។ ជាពិសេសនោះ គឺការបង្កើតកម្មវិធីកីឡាសម្រាប់ក្មេងស្រីបានលើកស្ទួយសមភាពយេនឌ័រនៅក្នុងសហគមន៍ផងដែរ។ ជាចុងក្រោយ កម្មវិធីកីឡាដឹកនាំដោយប៉ូលីសបានក្លាយជាវិធីសាស្ត្រដ៏មានសារសំខាន់ក្នុងការស្ដារឡើងវិញនូវស្មារតីសង្គមរបស់យុវជនជាតិខ្មែរ។